ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៤ ខែឧសភា។ ពិធីបុណ្យនេះឆ្លុះបញ្ចាំងពីការគោរពស្រឡាញ់ និងភក្ដីភាពរបស់ប្រជាជនចំពោះព្រះមហាក្សត្រ ដែលជាបិតាសាមគ្គីភាព និងនិមិត្តរូបនៃប្រទេសជាតិ។ ការប្រារព្ធ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ គឺពោរពេញទៅដោយបរិយាកាសរីករាយ និងមហោឡារិកទូទាំងប្រទេស។ វាជាឱកាសមួយសម្រាប់ប្រជារាស្ត្រខ្មែរក្នុងការបង្ហាញនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះអង្គ ដែលជាម្លប់ដ៏ត្រជាក់នៃប្រទេសជាតិ។ គ្រប់ ស្ថាប័នរដ្ឋ ឯកជន និង ប្រជាពលរដ្ឋទូទៅ តែងតែរៀបចំ ពិធីបួងសួង សូត្រមន្ត និង ថ្វាយព្រះពរជ័យ ថ្វាយ ព្រះករុណាព្រះមហាក្សត្រ។ ដែលប្រជាជនតែងតែ ជូនព្រះពរ ថា សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ មានព្រះសុខភាពល្អបរិបូរណ៍ និងបាន គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ កូនចៅប្រជារាស្ត្រជារៀងរាបដរាប។ រាល់ពេល ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ជិតមកដល់ ស្ថាប័នមួយចំនួនតែងតែមាន ការតុបតែងលម្អ ដូចជា ទីសាធារណៈ តាមដងផ្លូវ និង សំណង់អគារនានា ទាំងនៅ ស្ថាប័នរដ្ឋ និង ឯកជន។ ភាគច្រើនតែងតែត្រូវបាន តុបតែងលម្អ ដោយ ទង់ជាតិ ទង់ព្រះមហាក្សត្រ រូបព្រះឆាយាល័ក្ខណ៍ព្រះអង្គ និង ពាក្យស្លោកថ្វាយព្រះពរ។ ការតុបតែងនេះបង្កើតបានជា បរិយាកាសអបអរសាទរ មួយដែលមានភាព ស្រស់ស្អាត និង ទាក់ទាញភ្នែក ទូទាំងទីក្រុង និងតាមដងផ្លូវ។ ជាធម្មតា ព្រះរាជពិធីនេះតែងតែមានការអុជកាំជ្រួចដ៏អស្ចារ្យនៅបរិវេណមាត់ទន្លេខាងមុខព្រះបរមរាជវាំងនៅពេលយប់ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែរីករាយ និងមហោឡារិក។ សម្រាប់ការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ មានការរៀបចំជាច្រើនពីសំណាក់ស្ថាប័នរដ្ឋ និងព្រះបរមរាជវាំងផ្ទាល់។ ជាធម្មតា ព្រះមហាក្សត្រ មិនសូវជា ប្រារព្ធពិធីជប់លៀងដ៏ធំដុំ ឬ អធិកអធម ណាស់ណាទេ ដោយ ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះ សុខទុក្ខ របស់ប្រជារាស្ត្រជាសំខាន់។ ដោយព្រះអង្គនឹង យាងចូលរួម ក្នុង ពិធីសាសនា គឺ ពិធីបុណ្យពុទ្ធសាសនា ដែលត្រូវបានរៀបចំឡើងនៅក្នុង ព្រះបរមរាជវាំង។ ព្រះអង្គក៏អាចប្រទានអំណោយដល់ព្រះសង្ឃ និងប្រជាពលរដ្ឋក្រីក្រផងដែរ។ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ តែងតែណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការរក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរណ៍។ ដើម្បីធានាសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជារាស្ត្រទូទាំងរាជធានី-ខេត្ត។ រដ្ឋបាលខេត្ត-ក្រុងនីមួយៗ ក៏រៀបចំពិធីសូត្រមន្ត និងពិធីថ្វាយព្រះពរព្រះមហាក្សត្រ នៅតាមទីស្នាក់ការរបស់ខ្លួនផងដែរ។ ថ្នាក់ដឹកនាំជាតិ ឯកអគ្គរដ្ឋទូត ប្រមុខរដ្ឋបរទេស និងស្ថាប័នផ្សេងៗ តែងតែផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ។ សម្រាប់ប្រជាពលរដ្ឋទូទៅ ថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ គឺជាថ្ងៃឈប់សម្រាកសាធារណៈមួយ។ ក្នុង ថ្ងៃដ៏វិសេសវិសាល នេះ ប្រជាពលរដ្ឋ តែងតែបង្ហាញពី ការគោរព និង អបអរសាទរ។ នេះគឺជាទម្លាប់មួយដែលបង្ហាញពីភក្តីភាព និងគោរពស្រលាញ់ចំពោះព្រះអង្គ។ គ្រួសារនីមួយៗអាចតុបតែងគេហដ្ឋានរបស់ខ្លួនដោយទង់ជាតិ ទង់ព្រះមហាក្សត្រ និងរូបព្រះឆាយាល័ក្ខណ៍ព្រះអង្គ ដើម្បីចូលរួមអបអរសាទរ។ ប្រជាពលរដ្ឋអាចចូលរួមទស្សនាការប្រគំតន្ត្រី ឬការអុជកាំជ្រួចនៅមុខព្រះបរមរាជវាំង ប្រសិនបើមានការរៀបចំ។ ប្រជាពលរដ្ឋមួយចំនួនក៏អាចឆ្លៀតឱកាសនេះធ្វើបុណ្យទាន ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ឬចែកអំណោយដល់ជនក្រីក្រ។ ដើម្បីឧទ្ទិសកុសលថ្វាយព្រះមហាក្សត្រ។ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក៏ជា ឱកាសមួយ សម្រាប់ ប្រជាពលរដ្ឋ ក្នុងការ ជួបជុំក្រុមគ្រួសារ និង មិត្តភក្តិ ដើម្បី បង្ហាញពីសាមគ្គីភាព និង មោទកភាពជាតិ។ ប្រជាពលរដ្ឋ គ្រប់រូប គួរយល់ដឹង ពី សារៈសំខាន់ នៃ ព្រះរាជពិធីបុណ្យនេះ ដែលជានិមិត្តរូបនៃការបន្តរបបរាជានិយម និង ក្តីសង្ឃឹម សម្រាប់ អនាគតដ៏ស្ថេរភាព និង វិបុលភាព សម្រាប់កម្ពុជា។ សរុបមក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាថ្ងៃដ៏ពិសិដ្ឋ និងមហោឡារិកសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ដែលបង្ហាញពីការគោរពស្រឡាញ់ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះអង្គជាម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ជាតិ។